ការកើនឡើងនៃចំនួន អ្នកបង្កើតមាតិកានៅតាមទីជនបទ គឺជាបាតុភូតមួយដែលកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅកម្ពុជា។ និន្នាការនេះត្រូវបានជំរុញដោយកត្តាជាច្រើន ដែលរួមចំណែកធ្វើឲ្យប្រជាជននៅតំបន់ដាច់ស្រយាលអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលបាន។ ការរីករាលដាលនៃអ៊ីនធឺណិត និងស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនអ្នកបង្កើតមាតិកានៅតាមទីជនបទកម្ពុជា។ បច្ចុប្បន្ននេះ ការភ្ជាប់បណ្ដាញអ៊ីនធឺណិត និង ការប្រើប្រាស់ស្មាតហ្វូន បានរីករាលដាលយ៉ាងទូលំទូលាយទៅដល់តំបន់ជនបទ។ ការវិវត្តនេះបានផ្តល់លទ្ធភាពឲ្យប្រជាជននៅតាមជនបទអាច ចូលប្រើប្រាស់វេទិកាអនឡាញនានា ដោយផ្ទាល់ ដូចជា យូធូប ហ្វេសប៊ុក និង តិកតុក ជាដើម។ ឧបករណ៍ទាំងនេះមានតម្លៃសមរម្យ ហើយងាយស្រួលប្រើប្រាស់ផងដែរ ដែលនេះធ្វើឲ្យពួកគេអាចផលិត និងបង្ហោះវីដេអូបានដោយខ្លួនឯង ដោយមិនចាំបាច់មានឧបករណ៍ថ្លៃៗ ឬចំណេះដឹងបច្ចេកទេសខ្ពស់នោះទេ។ និយាយឲ្យងាយយល់ ពួកគេអាចក្លាយជាអ្នកបង្កើតមាតិកាបានដោយគ្រាន់តែប្រើទូរស័ព្ទនៅក្នុងដៃរបស់ពួកគេប៉ុណ្ណោះ។ កត្តាដ៏សំខាន់មួយទៀតដែលជំរុញឲ្យមានការកើនឡើងនៃអ្នកបង្កើតមាតិកានៅតាមទីជនបទ គឺ ភាពទាក់ទាញជាពិសេសនៃខ្លឹមសារជនបទ។ ខ្លឹមសារដែលបង្ហាញពីជីវិតប្រចាំថ្ងៃដ៏សាមញ្ញ ទំនៀមទម្លាប់ ប្រពៃណីដ៏យូរលង់ ធម្មជាតិស្រស់បំព្រង និង ភាពសាមញ្ញនៃជនបទ មានភាពទាក់ទាញខ្លាំងណាស់ចំពោះអ្នកទស្សនាទាំងក្នុងស្រុក និងក្រៅស្រុក។ ហើយអ្វីដែលធ្វើឲ្យមាតិកាទាំងនេះលេចធ្លោ គឺភាពពិតប្រាកដ និង ភាពខុសប្លែកពីជីវិតទីក្រុងដែលមានភាពអ៊ូអរ និងស្មុគស្មាញ។ ភាពពិត និងភាពបរិសុទ្ធនៃជីវិតនៅជនបទ គឺជាចំណុចដែលទាក់ចិត្តទស្សនិកជនឲ្យចង់ទស្សនា និងស្វែងយល់។ លើសពីនេះ ខ្លឹមសារបែបនេះមិនត្រឹមតែផ្តល់ភាពកម្សាន្តប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់វប្បធម៌ និងអត្តសញ្ញាណជាតិទៅដល់ពិភពលោកផងដែរ។ ហើយវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ។ កត្តាមួយដ៏សំខាន់ដែលបានជំរុញយ៉ាងខ្លាំងដល់ការកើនឡើងនៃអ្នកបង្កើតមាតិកានៅតាមទីជនបទគឺ លទ្ធភាពនៃការរកចំណូលពីវេទិកាឌីជីថល។ វេទិកាអនឡាញជាច្រើន ដូចជា យូធូប ហ្វេសប៊ុក និង តិកតុក បានផ្តល់ឱកាសឲ្យអ្នកបង្កើតមាតិកាអាចរកចំណូលបានពីការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់ពួកគេ។ ហើយប្រភពចំណូលទាំងនោះរួមមាន ការផ្សាយពាណិជ្ជកម្ម ការសហការជាមួយម៉ាកយីហោល្បីៗ និងការលក់ផលិតផលផ្ទាល់ខ្លួនជាដើម។ ហើយការផ្សាយពាណិជ្ជកម្មនេះ គឺជាប្រភពចំណូលទូទៅបំផុតសម្រាប់អ្នកធ្វើមាតិកា។ អ្នកបង្កើតមាតិកាអាចរកប្រាក់ចំណូលបានដោយផ្អែកលើ ចំនួនអ្នកមើលវីដេអូរបស់ពួកគេ និង ចំនួននៃការចុចលើការផ្សាយពាណិជ្ជកម្ម ដែលបង្ហាញនៅក្នុងវីដេអូទាំងនោះ។ ហើយកាលណាមានអ្នកមើលកាន់តែច្រើន ប្រាក់ចំណូលក៏កាន់តែកើនឡើង។ នៅពេលដែលឆានែលរបស់ពួកគេមាន អ្នកតាមដានច្រើន និងទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុន ឬម៉ាកយីហោផ្សេងៗអាចនឹង ជួលអ្នកបង្កើតមាតិកាឲ្យផ្សព្វផ្សាយផលិតផល ឬសេវាកម្ម របស់ពួកគេនៅក្នុងវីដេអូទាំងនោះ។ នេះជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពសម្រាប់ម៉ាកយីហោក្នុងការឈានទៅដល់ទស្សនិកជនជាក់លាក់ ហើយសម្រាប់អ្នកបង្កើតមាតិកា វាក៏ជាប្រភពចំណូលដ៏គួរឲ្យកត់សម្គាល់ផងដែរ។ ហើយអ្នកបង្កើតមាតិកាដែលបង្ហាញពីជីវិតជនបទក៏អាចទាញយកប្រយោជន៍ពីភាពល្បីល្បាញរបស់ពួកគេដើម្បីលក់ផលិតផលផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ ពួកគេអាចលក់ ផលិតផលកសិកម្ម ដែលដាំដុះដោយខ្លួនឯង សិប្បកម្មធ្វើដោយដៃ ឬ ទំនិញអនុស្សាវរីយ៍ផ្សេងៗទៀត ដែលទាក់ទងនឹងរបៀបរស់នៅ ឬវប្បធម៌ជនបទរបស់ពួកគេទៅកាន់អ្នកគាំទ្រ។ វាក៏បានជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់តម្លៃបន្ថែមដល់ការងាររបស់ពួកគេផងដែរ។ ហើយលទ្ធភាពនៃការរកចំណូលនេះបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ដែលជំរុញឲ្យប្រជាជននៅតាមជនបទចាប់ផ្តើមបង្កើតមាតិកា។ វាជាមធ្យោបាយថ្មីមួយក្នុងការបង្កើនជីវភាពគ្រួសារ និងបង្កើតឱកាសសេដ្ឋកិច្ចដែលពីមុនមិនមាននៅក្នុងតំបន់របស់ពួកគេ។ អ្នកបង្កើតមាតិកានៅតាមជនបទច្រើនតែផ្តោតលើខ្លឹមសារដែលឆ្លុះបញ្ចាំងពីជីវិត និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយភាពពិតប្រាកដ និងភាពសាមញ្ញនៃខ្លឹមសារទាំងនេះ គឺជាចំណុចសំខាន់ដែលទាក់ទាញអ្នកទស្សនាបំផុត។ ប្រភេទខ្លឹមសារដែលពេញនិយមមួយចំនួនរួមមាន ការធ្វើម្ហូបអាហារ ការចម្អិនអាហារប្រចាំថ្ងៃ សកម្មភាពកសិកម្ម ទេសភាពធម្មជាតិ ការធ្វើដំណើរដែលបង្ហាញពីវប្បធម៌ និងប្រពៃណី សិប្បកម្មធ្វើដោយដៃ ការកម្សាន្ត និងកំប្លែងជាដើម។ ក្នុងចំណោមប្រភេទខ្លឹមសារទាំងអស់ដែលផលិតដោយអ្នករស់នៅតាមជនបទ ម្ហូបអាហារ និងការចម្អិន គឺជាប្រភេទមាតិកាដែលទទួលបានការពេញនិយមបំផុត ដែលទាក់ទាញអ្នកទស្សនាយ៉ាងច្រើនលើសលប់។ អ្នកបង្កើតមាតិកានឹងបង្ហាញពី របៀបចម្អិនម្ហូបប្រចាំថ្ងៃរបស់ពួកគេ ដូចជា ម្ហូបបុរាណដែលបន្សល់ទុកពីដូនតា ម្ហូបស្រុកស្រែដែលមិនសូវមាននៅទីក្រុង វិធីធ្វើនំចំណីផ្សេងៗ និងជួនកាលក៏បង្ហាញពីដំណើរការនៃការរកគ្រឿងផ្សំពីធម្មជាតិ ដូចជាបន្លែព្រៃ ត្រីសាច់ពីបឹងបួ ឬវត្ថុធាតុដើមផ្សេងទៀតដែលដុះនៅតាមភូមិស្រុកជាដើម។ ភាពពិសេសនៃខ្លឹមសារទាំងនេះ គឺភាពពិតប្រាកដនៃរសជាតិដើម និងការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក។ ហើយវីដេអូទាំងនេះមិនមានការរៀបចំច្រើនពេកនោះទេ។ ផ្ទុយទៅវិញ ពួកគេ បង្ហាញពីទម្លាប់ចម្អិនម្ហូបពិតៗ នៅក្នុងបរិយាកាសធម្មជាតិរបស់ពួកគេ។ ហើយនេះធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាដូចជាកំពុងមើលការចម្អិនម្ហូបនៅក្នុងផ្ទះបាយពិតប្រាកដមួយនៅជនបទ ដែលបង្កើនភាពជឿជាក់ និងការជិតស្និទ្ធ។ អ្នកបង្កើតមាតិកាជនបទជាញឹកញាប់ ប្រើប្រាស់រូបមន្តចាស់ៗ ដែលបន្សល់ទុកពីដូនតា ឬ វិធីសាស្រ្តចម្អិនដែលរក្សាបាននូវរសជាតិដើម និងប្រពៃណី។ នេះផ្តល់នូវបទពិសោធន៍ម្ហូបអាហារដែលខុសប្លែកពីមុខម្ហូបបែបទីក្រុង ឬសម័យទំនើប ដែលធ្វើឲ្យអ្នកទស្សនាចង់ស្វែងយល់ពីរសជាតិពិតៗនៃម្ហូបខ្មែរ។ វីដេអូទាំងនេះបង្ហាញយ៉ាងច្បាស់ពីការ ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ដែលស្រស់ៗ និងមានគុណភាពពីធម្មជាតិ។ មិនថាជាបន្លែដែលដាំនៅក្រោយផ្ទះ ត្រីដែលនេសាទបានពីបឹង ឬសាច់សត្វចិញ្ចឹមតាមបែបធម្មជាតិទេ ទាំងអស់នេះបង្ហាញពីភាពស្រស់ និងរសជាតិពិតរបស់គ្រឿងផ្សំ ដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់អ្នកចូលចិត្តម្ហូបអាហារ។ លក្ខណៈពិសេសទាំងនេះធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ជិតស្និទ្ធ ជាមួយអ្នកផលិត និងជីវិតជនបទ ហើយថែមទាំង ចង់សាកល្បង ធ្វើម្ហូបទាំងនោះដោយខ្លួនឯងទៀតផង។ ក្រៅពីម្ហូបអាហារ ខ្លឹមសារដែលបង្ហាញពី ជីវិតប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម ក៏ជាប្រភេទវីដេអូដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាផងដែរ។ ដោយវីដេអូទាំងនេះបង្ហាញពីទិដ្ឋភាពពិតៗនៃជីវិតនៅតាមជនបទ រួមមាន សកម្មភាពធ្វើស្រែចំការ ការចិញ្ចឹមសត្វ ការនេសាទ និងទម្លាប់ប្រចាំថ្ងៃ។ ចំពោះ សកម្មភាពធ្វើស្រែចំការ អ្នកផលិតមាតិកាបង្ហាញពីគ្រប់ដំណាក់កាលនៃការងារកសិកម្ម ដូចជា ការភ្ជួររាស់ដី ការដាំដុះដំណាំផ្សេងៗ ការថែទាំដំណាំពីសត្វល្អិត និងជំងឺ រហូតដល់ការប្រមូលផលជាដើម។ វីដេអូទាំងនេះបានបង្ហាញយ៉ាងច្បាស់ពី ការខិតខំប្រឹងប្រែងរបស់កសិករខ្មែរ ក្នុងការរក្សាជីវភាព និងការផ្គត់ផ្គង់ស្បៀងអាហារ។ ឯការចិញ្ចឹមសត្វ ខ្លឹមសារនៃមាតិកាប្រភេទនេះ បានបង្ហាញពីរបៀប ចិញ្ចឹមគោ ក្របី មាន់ ទា និងសត្វចិញ្ចឹមតូចៗដទៃទៀត។ អ្នកទស្សនាអាចមើលឃើញពីការមើលថែ ការផ្តល់ចំណី និងការគ្រប់គ្រងសត្វពាហនៈ ដែលជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចគ្រួសារនៅជនបទ។ ហើយអ្នកបង្កើតមាតិកាក៏អាចបង្ហាញពីវិធីសាស្រ្តនេសាទបែបបុរាណ ដូចជាការដាក់សន្ទូច បង់សំណាញ់ ឬ ការនេសាទបែបសម័យថ្មីនៅតាមបឹង ទន្លេ ឬប្រភពទឹកធម្មជាតិផ្សេងៗ។ វីដេអូទាំងនេះមិនត្រឹមតែបង្ហាញពីបច្ចេកទេសនេសាទប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបរិយាកាសធម្មជាតិដ៏ស្រស់ស្អាតផងដែរ។ ក្រៅពីការងារទាំងនេះ អ្នកផលិតមាតិកាក៏បង្ហាញពីទម្លាប់ប្រចាំថ្ងៃធម្មតាៗ របស់ប្រជាជននៅតាមជនបទផងដែរ។ នេះអាចជាការក្រោកពីព្រលឹម ការធ្វើដំណើរទៅផ្សារ ការរៀបចំផ្ទះសម្បែង ការចូលរួមក្នុងសកម្មភាពសង្គម ឬសកម្មភាពសាមញ្ញៗផ្សេងទៀតដែលឆ្លុះបញ្ចាំងពីភាពសាមញ្ញនៃជីវិតនៅជនបទ។ រីឯខ្លឹមសារដែលបង្ហាញពី ទេសភាពធម្មជាតិ និងការធ្វើដំណើរ ក៏ជាប្រភេទវីដេអូដ៏ពេញនិយមមួយដែលផលិតដោយអ្នករស់នៅតាមជនបទផងដែរ។ វីដេអូទាំងនេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ដោយសារតែភាពស្រស់ស្អាត និងភាពប្លែករបស់វា។ អ្នកបង្កើតមាតិកាបានបង្ហាញពី សម្រស់ធម្មជាតិនៃតំបន់ជនបទ ដែលមិនសូវមានគេស្គាល់ទូលំទូលាយ។ ពួកគេអាចថតបង្ហាញពី ភ្នំ ដែលមានអ័ព្ទផាត់ផាយ ទន្លេ ឬ បឹងបួ ដ៏ធំទូលាយ និងមានជីវចម្រុះ ព្រៃឈើក្រាស់ៗ និងបរិយាកាសស្ងប់ស្ងាត់ ឬ ដំណើរផ្សងព្រេងទៅកាន់កន្លែងប្លែកៗដែលមិនសូវមានគេស្គាល់ ឬពិបាកទៅដល់។ វីដេអូទាំងនេះមិនត្រឹមតែផ្តល់ភាពរីករាយដល់ភ្នែកអ្នកទស្សនាជាមួយនឹងរូបភាពស្រស់ស្អាត និងប្លែកៗប៉ុណ្ណោះទេ ថែមទាំងអាចលើកកម្ពស់វិស័យទេសចរណ៍នៅតាមតំបន់ជនបទទៀតផង។ វាអាចជំរុញឲ្យអ្នកទស្សនាចង់ទៅទស្សនាផ្ទាល់នូវទីកន្លែងដែលបានបង្ហាញក្នុងវីដេអូ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ចំណែកឯខ្លឹមសារដែលផ្តោតលើ វប្បធម៌ ប្រពៃណី និងសិប្បកម្ម ពីតំបន់ជនបទមានតម្លៃជាពិសេស ហើយត្រូវបានអ្នកបង្កើតមាតិកាប្រើប្រាស់ដើម្បីទាក់ទាញអ្នកទស្សនា។ វីដេអូទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយនូវកេរដំណែលដ៏សម្បូរបែបរបស់ខ្មែរ។ ដោយអ្នកបង្កើតមាតិកាបានបង្ហាញពី ពិធីបុណ្យប្រពៃណី ការរាំរបាំ ការត្បាញ សិប្បកម្មធ្វើពីដៃ និងការអនុវត្តវប្បធម៌ផ្សេងៗ។ ហើយពួកគេក៏បានបង្ហាញពីភាពរស់រវើកនៃ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីសាសនា និងទម្លាប់ប្រចាំភូមិផ្សេងៗផងដែរ។ វីដេអូទាំងនេះមិនត្រឹមតែជាការកម្សាន្តទេ ថែមទាំងជាឯកសារដ៏មានតម្លៃដែលបង្ហាញពីទំនៀមទម្លាប់ពីជំនាន់មួយទៅជំនាន់មួយផងដែរ។ ឯវីដេអូដែលបង្ហាញពី ការសម្តែងរបាំប្រពៃណី ដូចជារបាំអប្សរា របាំជូនពរ ឬ របាំមូលដ្ឋាន ដែលជាផ្នែកមួយនៃជីវិតសហគមន៍នៅតាមជនបទនេះ បានជួយរក្សា និងលើកកម្ពស់សិល្បៈរបាំខ្មែរ។ បន្ថែមពីនេះ អ្នកទស្សនាអាចមើលឃើញពីដំណើរការដ៏ស្មុគស្មាញ និងស្រស់ស្អាតនៃការ ត្បាញហូល ផាមួង ឬសម្លៀកបំពាក់ប្រពៃណីផ្សេងៗផងដែរ។ ហើយវីដេអូទាំងនេះបានបង្ហាញពីភាពប៉ិនប្រសប់ និងការអត់ធ្មត់របស់អ្នកត្បាញ។ ខ្លឹមសារប្រភេទនេះក៏បានរួមបញ្ចូលដោយបង្ហាញពីការ ឆ្លាក់ឈើ ការធ្វើកន្ត្រកផ្តៅ ការផលិតឧបករណ៍កសិកម្ម ឬ វត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើពីវត្ថុធាតុដើមធម្មជាតិផងដែរ។ ហើយវាបានបង្ហាញពីភាពច្នៃប្រឌិត និងជំនាញរបស់ប្រជាជនជនបទក្នុងការបង្កើតវត្ថុមានប្រយោជន៍ពីធនធានក្នុងស្រុក។ ឯការអនុវត្តវប្បធម៌ផ្សេងៗ គឺរាប់បញ្ចូលទាំងការបង្ហាញពីទម្លាប់នៃការរស់នៅ ការជួបជុំគ្នា ឬពិធីសង្គមតូចៗ ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃសហគមន៍ជនបទ។ វីដេអូប្រភេទនេះ ជួយអភិរក្ស ចំណេះដឹង និងការអនុវត្តប្រពៃណីដែលប្រឈមនឹងការបាត់បង់ ហើយក៏បានផ្សព្វផ្សាយនូវកេរដំណែលវប្បធម៌ខ្មែរទៅកាន់មនុស្សជំនាន់ក្រោយ អ្នកនៅក្នុងស្រុក និង ទស្សនិកជនអន្តរជាតិ ដែលចង់ស្វែងយល់ពីភាពប្លែករបស់កម្ពុជាផងដែរ។ ក្រៅពីការបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃជីវិត អ្នកបង្កើតមាតិកានៅតាមជនបទក៏បានប្រើប្រាស់ភាពច្នៃប្រឌិតរបស់ពួកគេក្នុងការផលិតខ្លឹមសារកម្សាន្ត និងកំប្លែង ដែលទាក់ទាញអ្នកទស្សនាផងដែរ។ វីដេអូប្រភេទនេះរួមមាន វីដេអូកំប្លែង ការសម្តែងខ្លីៗ និងការលេងល្បែងកម្សាន្តបែបប្រពៃណីជាដើម។ វីដេអូកំប្លែងទាំងនេះគឺ ជាឈុតឆាកខ្លីៗ ឬស្ថានភាពកំប្លែង ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើជីវិតប្រចាំថ្ងៃនៅជនបទ។ ហើយភាពកំប្លែងនេះច្រើនតែចេញមកពីភាពសាមញ្ញ ភាពស្មោះត្រង់ ឬស្ថានការណ៍នឹកស្មានមិនដល់ដែលកើតឡើងក្នុងបរិបទជនបទ។ អ្នកផលិតមាតិកាក៏អាចនឹងធ្វើការសម្តែងជាតួអង្គផ្សេងៗ ដែលមានលក្ខណៈប្លែកផងដែរ។ ពេលខ្លះក៏មាន ការលេងសើច ឬការបកស្រាយបែបកំប្លែងលើរឿងរ៉ាវប្រចាំថ្ងៃទៀតផង។ ចំពោះ ការលេងល្បែងកម្សាន្តបែបប្រពៃណី វីដេអូទាំងនេះបង្ហាញពីការលេង ល្បែងប្រជាប្រិយ ឬ ការកម្សាន្តបែបបុរាណ ដែលជាផ្នែកមួយនៃវប្បធម៌ជនបទ។ ការបង្ហាញល្បែងទាំងនេះត្រូវបានបង្កប់ដោយ ភាពកំប្លុកកំប្លែងបែបស្រុកស្រែ ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ធូរស្រាល និងរីករាយ។ ភាពកំប្លែងបែបសាមញ្ញ និងជិតស្និទ្ធនេះ អាចទាក់ទាញការសើច និង បង្កើតបរិយាកាសរីករាយសម្រាប់អ្នកទស្សនា។ ហើយវាក៏បង្ហាញពីជីវិតពិត និងភាពរីករាយរបស់ប្រជាជននៅជនបទ ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តផងដែរ។ ការរីកចម្រើននៃអ្នកបង្កើតមាតិកានៅតាមទីជនបទ គឺជាបាតុភូតវិជ្ជមាន និងមានអត្ថប្រយោជន៍ជាច្រើន តែក៏បាននាំមកនូវផលប៉ះពាល់ ជាច្រើនដល់សហគមន៍ និងសង្គមទាំងមូលផងដែរ។ មួយក្នុងចំណោមអត្ថប្រយោជន៍ដ៏ធំធេងនៃការកើនឡើងអ្នកបង្កើតមាតិកានៅតាមទីជនបទ គឺការចូលរួមចំណែកក្នុងការ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ដោយអ្នកបង្កើតមាតិកាទាំងនេះអាច រកចំណូលបានពីការផ្សាយពាណិជ្ជកម្មលើវីដេអូរបស់ពួកគេដោយផ្ទាល់ ដែលជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ និងក្រុមគ្រួសារ។ នេះផ្តល់នូវប្រភពចំណូលថ្មីមួយដែលពីមុនមិនមាននៅក្នុងតំបន់របស់ពួកគេ។ ក្រៅពីនេះ ខ្លឹមសាររបស់ពួកគេក៏មានឥទ្ធិពល និងអត្ថប្រយោជន៍ដ៏សំខាន់ផងដែរ។ តាមរយៈការបង្ហាញពីជីវិតប្រចាំថ្ងៃ និងវប្បធម៌ជនបទ ពួកគេអាចជួយផ្សព្វផ្សាយផលិតផលក្នុងស្រុក ដូចជាផលិតផលកសិកម្ម សិប្បកម្មធ្វើដោយដៃ ឬម្ហូបអាហារប្លែកៗ ដែលនាំឲ្យមានការបញ្ជាទិញ និងគាំទ្រដល់អាជីវកម្មខ្នាតតូចក្នុងសហគមន៍។ ព្រមជាមួយគ្នានេះ វីដេអូទាំងនេះក៏ជំរុញវិស័យទេសចរណ៍នៅតាមតំបន់ជនបទផងដែរ។ នៅពេលអ្នកទស្សនាឃើញពីសម្រស់ធម្មជាតិ ទំនៀមទម្លាប់ និងភាពសាមញ្ញនៃជីវិតជនបទ ពួកគេអាចនឹងមានបំណងចង់ទៅទស្សនាផ្ទាល់ ដែលនាំមកនូវប្រាក់ចំណូលបន្ថែមដល់សហគមន៍ទាំងមូល តាមរយៈការស្នាក់នៅ ការញ៉ាំអាហារ និងការទិញទំនិញអនុស្សាវរីយ៍ផ្សេងៗ។ ហើយអ្នកបង្កើតមាតិកានៅតាមទីជនបទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ តាមរយៈការបង្ហាញពី ទំនៀមទម្លាប់ ប្រពៃណី របៀបរស់នៅបែបជនបទ ពិធីបុណ្យផ្សេងៗ និងសិប្បកម្ម នៅក្នុងវីដេអូរបស់ពួកគេ អ្នកបង្កើតមាតិកាទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការ អភិរក្សនូវទម្រង់វប្បធម៌ដែលប្រហែលជាបាត់បង់ ឬត្រូវបានបំភ្លេចបាត់ទៅហើយនៅក្នុងសម័យទំនើបនេះ។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ។ វីដេអូរបស់ពួកគេបានទៅដល់ទស្សនិកជនអន្តរជាតិ ដែលជួយឲ្យពួកគេយល់ដឹងកាន់តែច្បាស់ពីភាពប្លែក និងស្រស់ស្អាតនៃវប្បធម៌កម្ពុជា។ ហើយនេះជាការរួមចំណែកដ៏មានតម្លៃក្នុងការ លើកកម្ពស់អត្តសញ្ញាណជាតិ និងមោទកភាពរបស់ប្រជាជនកម្ពុជា។ វីដេអូដែលផលិតដោយអ្នកបង្កើតមាតិកានៅតាមជនបទ មិនត្រឹមតែបំពេញតម្រូវការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការចែករំលែកចំណេះដឹងទៀតផង។ វីដេអូទាំងនោះមិនត្រឹមតែ ផ្តល់នូវការកម្សាន្ត ដល់ទស្សនិកជនតាមរយៈភាពសប្បាយរីករាយ និងភាពប្លែកនៃជីវិតជនបទនោះទេ ប៉ុន្តែក៏អាចចែករំលែកចំណេះដឹងយ៉ាងទូលំទូលាយផងដែរ។ អ្នកទស្សនាអាចរៀនសូត្រពី ជីវិតនៅជនបទ របៀបចម្អិនអាហារបែបបុរាណ ជំនាញកសិកម្ម ឬសិប្បកម្មផ្សេងៗទៀត។ អ្នកទស្សនាក៏អាចស្វែងយល់ពី របៀបរស់នៅប្រចាំថ្ងៃដ៏សាមញ្ញ របៀបដែលប្រជាជននៅជនបទដោះស្រាយបញ្ហាប្រឈមផ្សេងៗ និង ភាពសាមញ្ញដែលធ្វើឱ្យជីវិតរបស់ពួកគេមានភាពស្ងប់ស្ងាត់ និងប្លែកពីទីក្រុង។ របៀបចម្អិនអាហារបែបបុរាណ វីដេអូទាំងនេះបានបង្ហាញពី រូបមន្ត និងបច្ចេកទេសចម្អិនម្ហូបប្រពៃណី ដែលមិនសូវមានគេស្គាល់ទូលំទូលាយ។ នេះរួមបញ្ចូលទាំងអាហារដែលធ្វើឡើងដោយប្រើគ្រឿងផ្សំក្នុងស្រុក និងវិធីសាស្រ្តចម្អិនប្លែកៗ ដែលជាចំណេះដឹងដ៏មានតម្លៃ។ អ្នកទស្សនាអាចរៀនសូត្រពី របៀបដាំដុះដំណាំផ្សេងៗ ការថែទាំដំណាំឱ្យបានផលល្អ រហូតដល់ការចិញ្ចឹមសត្វ តាមបែបធម្មជាតិជាដើម។ ហើយវាក៏ជាការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញកសិកម្មជាក់ស្តែងផងដែរ។ រីឯខ្លឹមសារទាំងនោះក៏រួមបញ្ចូលការបង្ហាញពីជំនាញសិប្បកម្មដ៏ប៉ិនប្រសប់ ដូចជា ការត្បាញហូលផាមួង ការឆ្លាក់ឈើ ឬការធ្វើឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃពីវត្ថុធាតុដើមធម្មជាតិ។ ហើយវាក៏ជាប្រភពនៃការរៀនសូត្រក្រៅសាលាដែលគួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះវាត្រូវបានបង្ហាញតាមរបៀបមួយដែលងាយយល់ និងងាយស្រួសធ្វើ ដែលធ្វើឲ្យអ្នកទស្សនាអាចទទួលបានចំណេះដឹងថ្មីៗដោយមិនមានអារម្មណ៍ធុញទ្រាន់។ ការចូលរួមក្នុងការបង្កើតមាតិកាឌីជីថលបានផ្តល់អត្ថប្រយោជន៍ផ្លូវចិត្ត និងឱកាសការងារថ្មីៗជាច្រើនសម្រាប់ប្រជាជននៅតាមជនបទ។ ការបង្កើតមាតិកាផ្តល់ឱកាសដ៏ល្អឲ្យប្រជាជននៅតាមជនបទអាចបង្ហាញពីសមត្ថភាព និងទេពកោសល្យ របស់ពួកគេទៅកាន់សាធារណជនទូទៅ រាប់ចាប់តាំងពីការចម្អិនម្ហូបប្រចាំថ្ងៃ រហូតដល់ការបង្ហាញជំនាញកសិកម្ម និងសិប្បកម្ម។ ភាពល្បីល្បាញ និងការទទួលស្គាល់ពីអ្នកទស្សនា តាមរយៈការចូលចិត្ត ការចែករំលែក និងមតិយោបល់វិជ្ជមាន អាចជួយបង្កើនទំនុកចិត្ត និងការគោរពដល់អ្នកបង្កើតមាតិកាយ៉ាងខ្លាំង។ នេះគឺជាការវិនិយោគដ៏មានតម្លៃលើធនធានមនុស្ស ព្រោះវាលើកកម្ពស់ស្មារតី និងតម្លៃរបស់បុគ្គលម្នាក់ៗ។ លើសពីនេះ វាក៏បង្កើតផ្លូវអាជីពថ្មីៗ ដែលពីមុនមិនមាននៅក្នុងតំបន់របស់ពួកគេផងដែរ។ អ្នកបង្កើតមាតិកាអាចក្លាយជា អ៊ីនហ្វ្លូអិនសើរ ដែលអាចរកចំណូលបានពីការផ្សាយពាណិជ្ជកម្ម ការសហការ ឬការលក់ផលិតផល ដែលផ្លាស់ប្តូរទស្សនវិស័យអាជីពរបស់ពួកគេពីការងារកសិកម្មប្រពៃណីតែមួយមុខ។ ហើយការរីកចម្រើននៃអ្នកបង្កើតមាតិកានៅតាមទីជនបទបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគម្លាតឌីជីថលរវាងតំបន់ទីក្រុង និងជនបទ។ ការកើនឡើងនេះជួយកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ទាំងនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ពីមុនបច្ចេកវិទ្យាទំនើបៗ និងឱកាសសេដ្ឋកិច្ចឌីជីថលហាក់ដូចជាផ្តោតតែនៅតំបន់ទីក្រុងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អ្នករស់នៅតាមជនបទក៏អាចចូលរួម និងទាញយកផលប្រយោជន៍ពីវាបានដែរ។។ ហើយវាក៏បានបង្ហាញយ៉ាងច្បាស់ថា បច្ចេកវិទ្យាមិនមែនសម្រាប់តែអ្នកទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់រូប។ ហើយប្រជាជននៅតាមជនបទអាចប្រើប្រាស់វាដើម្បីអភិវឌ្ឍខ្លួនឯង តាមរយៈការរៀនជំនាញថ្មីៗ ការរកចំណូលបន្ថែម និងការទទួលបានព័ត៌មានជាដើម។ លើសពីនេះ ពួកគេក៏អាចប្រើប្រាស់វាដើម្បី អភិវឌ្ឍសហគមន៍របស់ពួកគេ តាមរយៈការផ្សព្វផ្សាយវប្បធម៌ ផលិតផល និងទេសភាពក្នុងតំបន់ផងដែរ។ ហើយទង្វើទាំងនេះ បានរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយការលើកកម្ពស់ និងសមធម៌នៅទូទាំងប្រទេស។ ទោះបីជាការកើនឡើងនៃអ្នកបង្កើតមាតិកានៅតាមទីជនបទបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយផងដែរ។ បញ្ហាដ៏ចម្បងមួយដែលអ្នកបង្កើតមាតិកានៅតាមទីជនបទនៅតែជួបប្រទះគឺ បញ្ហាបច្ចេកទេស និងគុណភាព ក្នុងការផលិតវីដេអូ។ ហើយអ្នកបង្កើតមាតិកានៅជនបទជាច្រើននៅតែប្រឈមនឹង ការខ្វះខាតឧបករណ៍ល្អៗ ដែលជាកត្តាសំខាន់សម្រាប់ផលិតវីដេអូប្រកបដោយគុណភាព។ ឧទាហរណ៍ ពួកគេអាចគ្មានកាមេរ៉ាដែលមានគុណភាពខ្ពស់ និងភ្លើងបំភ្លឺមិនគ្រប់គ្រាន់ ដើម្បីធានាបាននូវរូបភាពច្បាស់ ឬ មីក្រូហ្វូនច្បាស់ល្អ ដើម្បីថតសំឡេងឲ្យបានច្បាស់។ ជាមួយគ្នានេះដែរ ជំនាញក្នុងការថត កាត់ត ឬការរៀបចំខ្លឹមសារ ក៏នៅមានកម្រិតនៅឡើយ។ កង្វះជំនាញទាំងនេះអាចធ្វើឲ្យ គុណភាពវីដេអូមិនសូវល្អ ទាំងផ្នែករូបភាព សំឡេង និងលំហូរនៃខ្លឹមសារ។ លើសពីនេះ ជួនកាលក៏មានបញ្ហាបណ្ដាញអ៊ីនធឺណិតមិនសូវល្អ ឬមិនស្ថិតស្ថេរ នៅតាមតំបន់ដាច់ស្រយាលមួយចំនួនផងដែរ។ បញ្ហានេះធ្វើឲ្យការបង្ហោះវីដេអូដែលមានទំហំធំមានការលំបាក និងចំណាយពេលយូរ ហើយអ្នកទស្សនាក៏អាចជួបប្រទះការរអាក់រអួលក្នុងការមើលវីដេអូផងដែរ។ កត្តាទាំងអស់នេះរួមចំណែកធ្វើឲ្យអ្នកបង្កើតមាតិកាជនបទពិបាកក្នុងការប្រកួតប្រជែងជាមួយអ្នកផលិតមាតិកាដែលមានឧបករណ៍ និងមានជំនាញជាង។ ហើយមួយក្នុងចំណោមបញ្ហាប្រឈមធំៗសម្រាប់អ្នកបង្កើតមាតិកានៅតាមជនបទគឺ ការប្រកួតប្រជែងខ្ពស់នៅលើវេទិកាឌីជីថល។ ដោយសារចំនួនអ្នកបង្កើតមាតិកាកំពុងកើនឡើងឥតឈប់ឈរទាំងនៅជនបទ និងនៅទីក្រុង បានធ្វើឲ្យការប្រកួតប្រជែងដើម្បីទាក់ទាញអ្នកទស្សនាមានកាន់តែខ្លាំង។ ហើយទីផ្សារមាតិកាឌីជីថលគឺមានការប្រកួតប្រជែងខ្លាំងក្លា ហើយអ្នកទស្សនាក៏មានជម្រើសជាច្រើនផងដែរ។ ដូច្នេះហើយ អ្នកបង្កើតមាតិកាថ្មីៗ ឬអ្នកដែលមិនសូវមានភាពច្នៃប្រឌិតប្លែកពីគេអាចនឹងពិបាកក្នុងការលេចធ្លោរ ឬ រក្សាបាននូវចំនួនអ្នកទស្សនាខ្ពស់។ ពួកគេត្រូវតែខិតខំប្រឹងប្រែងខ្លាំងដើម្បីបង្កើតខ្លឹមសារដែលមានគុណភាព គួរឲ្យចាប់អារម្មណ៍ និងប្លែកពីគេ ដើម្បីទាក់ទាញនិងរក្សាអ្នកគាំទ្រ។ បញ្ហាដ៏សំខាន់មួយទៀតដែលអ្នកបង្កើតមាតិកានៅតាមជនបទជួបប្រទះគឺ បញ្ហាសិទ្ធិកម្មសិទ្ធិបញ្ញា។ អ្នកបង្កើតមាតិកាខ្លះ ជាពិសេសអ្នកដែលទើបតែចាប់ផ្ដើម ឬមានការអប់រំតិចតួច អាចនឹងមិនយល់ដឹងច្បាស់អំពីច្បាប់សិទ្ធិនៃកម្មសិទ្ធិបញ្ញា។ ដោយសារតែចំណុចនេះ ពួកគេអាចនឹងប្រើប្រាស់តន្ត្រី ឬខ្លឹមសារដែលគ្មានសិទ្ធិអនុញ្ញាតពីម្ចាស់ដើម។ ហើយការប្រើប្រាស់ខ្លឹមសារដែលមានកម្មសិទ្ធិបញ្ញាដោយគ្មានការអនុញ្ញាតអាចនាំឲ្យមានបញ្ហាផ្នែកកម្មសិទ្ធិបញ្ញាធ្ងន់ធ្ងរទៀតផង។ ឧទាហរណ៍ វេទិកាដូចជា យូធូប អាចនឹងបិទវីដេអូរបស់ពួកគេ ដែលបានបង្ហោះភ្លាមៗតែម្ដង។ ហើយយូធូបក៏អាចផ្អាកការរកប្រាក់ពីវីដេអូនោះ ដែលធ្វើឲ្យពួកគេបាត់បង់ចំណូលជាដើម។ បន្ថែមពីនេះ យូធូប ក៏អាចបិទគណនីរបស់ពួកគេទាំងស្រុង ប្រសិនបើមានការបំពានច្រើនដង។ បញ្ហានេះតម្រូវឲ្យមានការអប់រំ និងការយល់ដឹងកាន់តែទូលំទូលាយអំពីច្បាប់នៃកម្មសិទ្ធិបញ្ញា ដើម្បីការពារទាំងម្ចាស់ស្នាដៃដើម និងអ្នកបង្កើតមាតិកាថ្មីៗ។ សម្រាប់អ្នកបង្កើតមាតិកានៅតាមជនបទ ការរក្សាបាននូវភាពដើមនៃខ្លឹមសារ និង និរន្តរភាពក្នុងការផលិតវីដេអូ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការរក្សាអ្នកទស្សនាផងដែរ។ អ្នកទស្សនាតែងតែចង់បានខ្លឹមសារថ្មីៗ និងប្លែកៗ ដែលតម្រូវឲ្យមានការស្វែងរកគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ជាពិសេសនៅពេលដែលប្រធានបទត្រូវបានកំណត់ត្រឹមតែជីវិតនៅជនបទ។ លើសពីនេះ ការផលិតវីដេអូឲ្យបានជាប់លាប់ និងទៀងទាត់ ក៏ជាកត្តាសំខាន់ណាស់ក្នុងការរក្សាការចាប់អារម្មណ៍ពីអ្នកគាំទ្រផងដែរ។ ប៉ុន្តែការធ្វើដូច្នេះ តម្រូវឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ ទាំងផ្នែកពេលវេលា ធនធាន និងកម្លាំងពលកម្ម។ អ្នកបង្កើតមាតិកាត្រូវតែឆ្លៀតពេលពីការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីផលិតវីដេអូ ដែលអាចជាបន្ទុកមួយសម្រាប់អ្នករស់នៅតាមជនបទ។ ក្រៅពីនេះ នៅពេលដែលវីដេអូមានការទស្សនាច្រើន អ្នកបង្កើតមាតិកាក៏អាចប្រឈមនឹងមតិយោបល់អវិជ្ជមាន ឬការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអនឡាញផងដែរ។ ហើយមតិទាំងនោះអាចមកពីមនុស្សជាច្រើនប្រភេទ ដែលពេលខ្លះមិនមានចេតនាល្អនោះទេ។ ជាក់ស្ដែង ពេលខ្លះការរិះគន់ទាំងនេះអាចជា សម្ដីស្អប់ខ្ពើម ឬ ការវាយប្រហារផ្ទាល់ខ្លួន ដែលមិនទាក់ទងនឹងខ្លឹមសារវីដេអូឡើយ។ ការប្រឈមនឹងមតិអវិជ្ជមានទាំងនេះ អាចប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកបង្កើតមាតិកាយ៉ាងខ្លាំង ដែលបណ្ដាលឲ្យពួកគេបាក់ទឹកចិត្ត ថប់បារម្ភ ឬសូម្បីតែបោះបង់ការងារបង្កើតមាតិកាទាំងមូល។ នេះទាមទារឲ្យពួកគេមានភាពរឹងមាំខាងផ្លូវចិត្ត និងចេះគ្រប់គ្រងអារម្មណ៍បានល្អ។ បញ្ហាប្រឈមចុងក្រោយដែលជារឿយៗជះឥទ្ធិពលដល់អ្នកបង្កើតមាតិកានៅតាមជនបទ គឺ ការយល់ដឹងមិនទូលំទូលាយអំពីគោលការណ៍វេទិកាដែលពួកគេកំពុងប្រើប្រាស់។ អ្នកបង្កើតមាតិកាខ្លះ ជាពិសេសអ្នកដែលទើបតែចាប់ផ្តើមអាជីពនេះ អាចមិនទាន់យល់ច្បាស់ពីគោលការណ៍ និងលក្ខខណ្ឌរបស់វេទិកាដែលពួកគេប្រើប្រាស់ ដូចជា យូធូប ហ្វេសប៊ុក និង តិកតុក ជាដើម។ ឧទាហរណ៍ ពួកគេប្រហែលជាមិនដឹងពីពណ៌មានលម្អិតនៃ គោលការណ៍ណែនាំនៃកម្មវិធីជាដៃគូរបស់យូធូប ដែលកំណត់ពីអ្វីដែលអនុញ្ញាតឲ្យពួកគេអាចរកប្រាក់បាន និងអ្វីដែលមិនអាចរកប្រាក់បាន។ ហើយការមិនអនុលោមតាមគោលការណ៍ទាំងនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ដោយវីដេអូរបស់ពួកគេអាចត្រូវបានលុបចោល ហើយវេទិកា មុខងាររកប្រាក់អាចត្រូវបានបិទ ឬសូម្បីតែបិទគណនីរបស់ពួកគេតែម្តង ប្រសិនបើមានការបំពានម្តងហើយម្តងទៀត។ បញ្ហានេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកបង្កើតមាតិកានៅតាមជនបទ ដើម្បីឲ្យពួកគេអាចធ្វើបានត្រឹមត្រូវ និងចៀសវាងបញ្ហាច្បាប់ ឬបច្ចេកទេសនាពេលអនាគត។ សរុបមក ការកើនឡើងនៃអ្នកបង្កើតមាតិកានៅតាមទីជនបទ គឺជាសញ្ញាណដ៏ល្អមួយនៃការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងការចែករំលែកវប្បធម៌នៅកម្ពុជា ហើយបើទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏សក្តានុពលនៃការអភិវឌ្ឍន៍នេះនៅតែមានខ្ពស់ដដែល។